ឯកសណ្ឋានយោធា និងប៉ូលីសក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈខុសប្លែកគ្នាទៅតាមអង្គភាព ឋានៈ និងមុខងារ ប៉ុន្តែសុទ្ធតែមានគោលបំណងបង្ហាញពីវិន័យ ភាពជាអ្នកតំណាង និងការទទួលខុសត្រូវ។ ទាំងបុរស និងស្ត្រីនៅក្នុងកងកម្លាំង ឯកសណ្ឋានមានលក្ខណៈប្រហាក់ប្រហែលគ្នា ប៉ុន្តែអាចមានការកែសម្រួលបន្តិចបន្តួចទៅតាមភេទ និងភាពងាយស្រួល។ ឯកសណ្ឋានយោធា និងនគរបាលនៅកម្ពុជាមានលក្ខណៈខុសៗគ្នាដោយផ្អែកលើស្ថាប័ននីមួយៗ។ ឯកសណ្ឋានរបស់កងទ័ពជើងគោកកម្ពុជា ត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងនៃការបំពេញភារកិច្ច មិនថាជាការប្រយុទ្ធ និងការហ្វឹកហ្វឺន។ ឯកសណ្ឋានហ្វឹកហ្វឺន ទាំងបុរស និងនារី ពាក់ឯកសណ្ឋានប៉ារ៉ា ដែលមានលំនាំពណ៌បៃតង ត្នោត និងខ្មៅ លាយបញ្ចូលគ្នា។ ឯកសណ្ឋាននេះត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺន បំពេញបេសកកម្មយោធា និងប្រតិបត្តិការប្រយុទ្ធនានា។ ម្យ៉ាងទៀតវាមានភាពធន់ និងសមស្របតាមលក្ខខណ្ឌអាកាសធាតុផ្សេងៗគ្នា។ រីឯឯកសណ្ឋានទូទៅ មានពណ៌បៃតងខ្ចីត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពទូទៅ មួយវិញទៀតនៅលើឯកសណ្ឋានទាំងនេះ មានសញ្ញាបត្រ និងសញ្ញាសម្គាល់ឋានៈបង្ហាញយ៉ាងច្បាស់។ បន្ទាប់មកគឺឯកសណ្ឋានកងទ័ពជើងទឹកកម្ពុជាត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីតួនាទីពិសេសរបស់ពួកគេក្នុងការការពារដែនទឹក និងដែនសមុទ្រកម្ពុជា។ ឯកសណ្ឋានផ្លូវការ ជាធម្មតាមានអាវពណ៌សដៃវែង ខោពណ៌ខ្មៅ ឬខៀវចាស់ និងមួកពណ៌ស។ ឯនាយទាហានជាន់ខ្ពស់ អាចមានពាក់អាវធំពណ៌ខៀវចាស់ ឬសផងដែរ។ ឯកសណ្ឋានបំពេញភារកិច្ច ជាឯកសណ្ឋានប៉ារ៉ាសម្រាប់ប្រតិបត្តិការនៅសមុទ្រ ឬនៅលើនាវា។ ចំពោះឯកសណ្ឋានរបស់កងទ័ពអាកាសកម្ពុជា ត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីតួនាទីពិសេសរបស់ពួកគេក្នុងការការពារដែនអាកាស និងគាំទ្រប្រតិបត្តិការយោធាពីលើអាកាស។ ឯកសណ្ឋានហោះហើរមានពណ៌បៃតងចាស់ ឬខៀវចាស់ ដែលមានលក្ខណៈជាក់លាក់សម្រាប់អ្នកបើកបរយន្តហោះ និងបុគ្គលិកបច្ចេកទេស។ ឯកសណ្ឋានទូទៅ ស្រដៀងទៅនឹងកងទ័ពជើងគោកដែរ គឺឯកសណ្ឋានពណ៌ខៀវខ្ចី ឬប្រផេះ ដែលមានសញ្ញាបត្រ និងសញ្ញាសម្គាល់ឋានៈ។ ចំណែកកងរាជអាវុធហត្ថ គឺជាកម្លាំងប្រដាប់អាវុធប្រភេទយោធា ប៉ុន្តែមានតួនាទីជាកងកម្លាំងអនុវត្តច្បាប់ក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ។ ឯកសណ្ឋានផ្លូវការ ជាធម្មតា មានពណ៌ខៀវចាស់ ឬខ្មៅ អាវដៃវែង ឬដៃខ្លី ជាមួយនឹងខោពណ៌ដូចគ្នា។ រីឯឯកសណ្ឋានប្រតិបត្តិការ អាចមានពាក់អាវក្រោះ និងមួកការពារមុខ នៅពេលបំពេញបេសកកម្មទប់ស្កាត់បាតុកម្ម ឬប្រតិបត្តិការដែលមានហានិភ័យខ្ពស់។ នគរបាលចរាចរណ៍ គឺជាផ្នែកមួយនៃនគរបាលជាតិ ដែលមានតួនាទីសំខាន់ក្នុងការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការគ្រោះថ្នាក់ និងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។ ឯកសណ្ឋានប្រចាំការ ទាំងបុរស និងនារី ពាក់អាវពណ៌ខៀវខ្ចីដៃខ្លី ឬដៃវែង ជាមួយនឹងខោពណ៌ខៀវចាស់ ឬពណ៌ខៀវខ្ចី។ ពួកគេតែងតែពាក់មួកសុវត្ថិភាពពណ៌ស ឬពណ៌ខៀវ នៅពេលបំពេញភារកិច្ចលើដងផ្លូវ។ ជួនកាលក៏មានពាក់អាវកាក់ឆ្លុះពន្លឺសម្រាប់សុវត្ថិភាពនៅពេលយប់ផងដែរ។ បើនគរបាលទេសចរណ៍ មានតួនាទីពិសេសក្នុងការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្ដល់ជំនួយដល់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។ ឯកសណ្ឋានបំពេញភារកិច្ច ជាទូទៅ មានអាវពណ៌ខៀវខ្ចី ឬស ជាមួយនឹងខោពណ៌ខៀវចាស់។ ពួកគេត្រូវបានមានបំពាក់ដោយនិមិត្តសញ្ញាទេសចរណ៍លើឯកសណ្ឋាន និងមានបដាជាភាសាអង់គ្លេស ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរ។ នគរបាលសញ្ជាតិ និងអន្តោប្រវេសន៍ គឺស្ថិតនៅក្រោមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ ពួកគេមានតួនាទីចម្បងក្នុងការ គ្រប់គ្រងការចេញចូលរបស់ជនបរទេស ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការត្រួតពិនិត្យឯកសារធ្វើដំណើរ និងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។ ឯកសណ្ឋានធ្វើការមានពណ៌ខៀវចាស់ ឬប្រផេះ មានពាក់មួកកាតិបដែលមានស្លាកសញ្ញានិងនិមិត្តសញ្ញានៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ សម្រាប់់នគរបាលយុត្តិធម៌ មានភារកិច្ច ឬសិទ្ធិអំណាច ដែលត្រូវបានផ្ដល់ឱ្យមន្ត្រីនគរបាល និងកងរាជអាវុធហត្ថមួយចំនួន ដើម្បីអនុវត្តនីតិវិធីទាក់ទងនឹងច្បាប់ និងតុលាការ។ ឯកសណ្ឋាននគរបាលយុត្តិធម៌ភាគច្រើនពណ៌ខៀវចាស់ ឬពណ៌ប្រផេះចាស់។ ឯកសណ្ឋាននេះមានលក្ខណៈសាមញ្ញជាងឯកសណ្ឋាននៃអង្គភាពផ្សេងៗទៀត ព្រោះពួកគេជារឿយៗធ្វើការស៊ើបអង្កេតជាសម្ងាត់។ ចំណុចចុងក្រោយគឺស្នងការដ្ឋាននគរបាលជាតិ មិនមែនជាអង្គភាពស្លៀកឯកសណ្ឋានផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាជា ស្ថាប័នកណ្ដាល ឬទីបញ្ជាការខ្ពស់បំផុត នៃនគរបាលជាតិកម្ពុជា។ ស្នងការដ្ឋាននគរបាលជាតិ មានតួនាទីជាសេនាធិការ និងជាអ្នកដឹកនាំគ្រប់គ្រងលើកិច្ចការនគរបាលទូទាំងប្រទេស។ ឯកសណ្ឋានទូទៅបំផុតគឺ អាវពណ៌ខៀវខ្ចី ជាមួយនឹងខោពណ៌ខៀវចាស់ មានពាក់មួកកាតិបដែលមាននិមិត្តសញ្ញានគរបាលជាតិ។ ឯកសណ្ឋានទាំងនេះត្រូវបានប្រើប្រាស់សម្រាប់នគរបាលរដ្ឋបាល នៅតាមបណ្តាស្នងការដ្ឋាន និងប៉ុស្តិ៍នគរបាលនានា។ សរុបមក ឯកសណ្ឋានយោធា និងនគរបាលនៅកម្ពុជា មិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃអំណាច សន្តិសុខ និងកាតព្វកិច្ចក្នុងការការពារជាតិ និងប្រជាជនផងដែរ។